កម្មវិធីប្រលងតន្ត្រីតាមទូរទស្សន៍បានក្លាយជាវេទិកាដ៏មានឥទ្ធិពលមួយដែលអាចផ្តល់ឱកាសដ៏ធំសម្រាប់យុវជនដែលមានទេពកោសល្យតន្ត្រីប៉ុន្តែមិនមានឱកាសបង្ហាញខ្លួននៅលើឆាកធំៗ។ ជាឧទាហរណ៍ច្បាស់លាស់ "Cambodia Idol" បានក្លាយជាវេទិកាសម្រាប់បង្ហាញទេពកោសល្យថ្មីៗដែលគេមិនចាប់អារម្មណ៍ពីមុនមក។ វេទិកានេះមិនត្រឹមតែជាជម្រើសសម្រាប់ការបង្ហាញសមត្ថភាពចម្រៀងទេ ប៉ុន្តែថែមទាំងជាដំណើរទៅរកភាព និងជោគជ័យក្នុងអាជីពសិល្បៈផងដែរ។ អ្នកប្រឡងទទួលបានឱកាសធ្វើការជាមួយអ្នកល្បីល្បាញដ៏មានបទពិសោធន៍ និងរៀនពីការអភិវឌ្ឍខ្លួនឯងក្នុងវិស័យតន្ត្រី។ ទោះបីជាយ៉ាងណាក្តី ការចូលរួមក្នុងកម្មវិធីទាំងនេះត្រូវការឲ្យមានផ្លូវចិត្តរឹងមាំក្នុងការទទួលមតិរិះគន់របស់គណៈកម្មការ ក៏ដូចជាទស្សនិកជន។ ពេលខ្លះមតិវិចារណាខុសៗគ្នាចំពោះសមត្ថភាពរបស់អ្នកប្រឡងអាចនាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកមើល។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានការគាំទ្រពីសាធារណជនគឺជាកម្លាំងចិត្តដ៏សំខាន់មួយដែលជួយជម្រុញឲ្យពួកគេបន្តខិតខំប្រឹងប្រែង។ លើសពីនេះ ការបង្ហាញខ្លួនតាមទូរទស្សន៍ជួយបង្កើនឱកាសសហការជាមួយស្ថាប័នឯកជននានាដែលទាក់ទងនឹងសិល្បៈ។ បន្ទាប់ពីកម្មវិធី "Cambodia Idol" ត្រូវបានបញ្ចប់ បេក្ខភាពប្រឡងជាច្រើនត្រូវបានអញ្ជើញចូលរួមក្នុងការសម្តែង ឬចូលរួមជាមួយផលិតកម្មនានា។ តារាចម្រៀងជាច្រើនបានកើតឡើងនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយចេញពីកម្មវិធីនេះ។ ប៉ុន្តែមិនមែនអ្នកទាំងអស់ដែលនៅក្នុងវិស័យតន្ត្រីមានឱកាសចូលរួមកម្មវិធីទាំងនេះបានទេ។ រីឯវេទិកាតន្ត្រីតូចៗនៅតាមសាលារៀន និងសហគមន៍ក៏មានសារៈសំខាន់ផងដែរ។ សាលារៀនជាចំណុចចាប់ផ្ដើមដ៏សំខាន់ដែលធ្វើឱ្យសិស្សមានការយល់ដឹងពីតន្ត្រី និងអភិវឌ្ឍទេពកោសល្យសិល្បៈរបស់ពួកគេ។ គេសង្កេតឃើញថាបច្ចុប្បន្នមានការកើនឡើងនូវវត្តមានក្រុមតន្ត្រីសិស្សជាច្រើនដែលបានបង្កើតបទចម្រៀងផ្ទាល់ខ្លួន។ វេទិកាផ្សេងៗដូចជា ឆាកតន្ត្រីនៅសាកលវិទ្យាល័យ ឬការប្រកួតក្នុងស្រុក ជាវេទិកាដ៏ល្អបំផុតក្នុងជួយលើកទឹកចិត្តដល់អ្នកចាប់ផ្ដើមក្នុងវិស័យសិល្បៈតន្ត្រី។ វាផ្តល់ឱកាសឲ្យពួកគេបង្កើតកេរ្តិ៍ឈ្មោះ និងបង្ហាញខ្លួន មុនពេលឡើងទៅឆាកធំៗ។ ពេលខ្លះ វេទិកាតូចៗបែបនេះបានបង្កើតបទពិសោធន៍សំខាន់សម្រាប់តារាចម្រៀងឲ្យក្លាយជាតារាល្បីក្នុងពេលក្រោយ។ ក៏ដូចជាការចូលរួមនៅបារតន្ត្រី ឬការចូលរួមសម្តែងនៅតាមសហគមន៍ផងដែរ។ វេទិកាខ្នាតតូចៗបែបនេះផ្តល់ជូននូវឱកាសសន្សំបទពិសោធន៍ និងជំនាញក្នុងការប្រឈមមុខជាមួយនឹងទស្សនិកជន។ បច្ចុប្បន្ននេះ មិនថាវេទិកាផ្ទាល់ ឬវេទិកាអនឡាញក៏ដោយ គឺសុទ្ធសឹងតែមានប្រយោជន៍ដូចគ្នា។ វេទិកាអនឡាញដូចជា យូធូប និងហ្វេសប៊ុកបានបើកទ្វារសម្រាប់អ្នកចម្រៀងឯករាជ្យក្នុងការបង្ហាញពីសមត្ថភាព និងទេសពកោសល្យរបស់ខ្លួន។ ការបង្ហោះបទចម្រៀងតាមបណ្ដាញអនឡាញអាចនាំឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រនិងអ្នកផលិតតន្ត្រី។ សិល្បករជាច្រើនបានបង្កើតជីវិតអាជីពរបស់ពួកគេតាមរយៈមាតិកាដែលពួកគេបង្កើតដោយខ្លួនឯង។ ការរួមបញ្ចូលគ្នារវាងការបង្ហាញខ្លួនផ្ទាល់ និងបណ្ដាញអនឡាញជួយធ្វើឲ្យសិល្បករមានចាប់អារម្មណ៍ជាសកល។ ទោះបីជាពួកគេមិនទាន់មានឱកាសឡើងឆាកធំៗក៏ដោយ ការចាប់ផ្ដើមពីវេទិកាតូចក៏ជាជំហានដ៏សំខាន់ដែរ។ ការអភិវឌ្ឍភាពជឿជាក់ និងបង្កើតសកម្មភាពសិល្បៈផ្ទាល់ខ្លួនជាដំណើរមួយដែលត្រូវការពេលវេលា។ ដូច្នេះ ការគាំទ្រពីគ្រួសារ សាលារៀន និងសហគមន៍ក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់តារាចម្រៀងទាំងថ្មីនិងចាស់។ សកម្មភាពទាំងនេះនាំឱ្យមានការរីកចម្រើនក្នុងឧស្សាហកម្មតន្ត្រីជាតិ។ ការរួមចំណែកដូចជាទូរទស្សន៍ សាលារៀន សហគមន៍ និងអនឡាញ ជួយបង្កើតសិល្បៈកម្ពុជាឲ្យមានភាពចម្រើន។ ហេតុនេះហើយបានជា ការលើកទឹកចិត្តដល់ការបង្ហាញទេពកោសល្យតន្ត្រីគ្រប់វិនាទីគឺជាកត្តាចម្បងមួយដើម្បីស្ថាបនាឧស្សាហកម្មតន្ត្រីរឹងមាំក្នុងអនាគត។